មកុដរបស់អប្សរាគឺជាគ្រឿងលម្អដ៏លេចធ្លោបំផុត ដែលមានរាងជាកំពូលស្រួចយ៉ាងប្រណីត។ មកុដទាំងនោះជារឿយៗត្រូវបានរចនាជាផ្កាឈូក ឬក្បាច់ភ្ញីទេសយ៉ាងរស់រវើក។ ចម្លាក់អប្សរាខ្លះមានមកុដកំពូលបី ដែលតំណាងឱ្យភ្នំព្រះសុមេរុ ជាទីជម្រកនៃទេវតា។ តាមបណ្តោយមកុដ មានការដាំលម្អដោយត្បូងមានតម្លៃ និងអង្កាំមាសតូចៗ។ គ្រឿងលម្អសក់ម្យ៉ាងទៀតគឺ "ស្នៀតសក់" ដែលប្រើសម្រាប់មូរក្រងសក់ឱ្យមានរបៀប។ កម្រងផ្កាស្រស់ក៏ត្រូវបានយកមកលម្អបន្ថែមលើមកុដ ដើម្បីបង្កើនភាពស្រទន់។ រូបរាងនៃមកុដប្រែប្រួលទៅតាមសម័យកាល ដូចជាតាមប្រាសាទបាយ័ន និងសម័យអង្គរវត្ត។ មកុដអប្សរាគឺជាអត្តសញ្ញាណដ៏សំខាន់នៃរបាំព្រះរាជទ្រព្យខ្មែររហូតមកដល់សព្វថ្ងៃ។ អប្សរាពាក់ "ព្រះកាណ៌" ឬក្រវិលដែលមានទំហំធំ និងមានទម្ងន់ធ្ងន់។ ក្រវិលទាំងនោះមានរាងដូចផ្កាឈូកក្រពុំ ឬរាងជាកងមូលធំៗ។ ទម្ងន់នៃក្រវិលធ្វើឱ្យទងត្រចៀកអប្សរាវែងយារ ដែលខ្មែរជឿថាជានិមិត្តរូបនៃបុណ្យបារមី។ ក្រវិលខ្លះមានព្យួរជារំយោលវែងៗធ្លាក់មកដល់ស្មា។ ការរចនាក្រវិលមានភាពស៊ីសង្វាក់គ្នាយ៉ាងល្អជាមួយគ្រឿងពាក់នៅក និងមកុដ។ គេជឿថាអ្នកដែលពាក់ក្រវិលបែបនេះគឺជាវណ្ណៈខ្ពង់ខ្ពស់ ឬជាតួអង្គទេវៈ។ សម្ភារៈដែលយកមកធ្វើក្រវិលទាំងនេះគឺមាសសុទ្ធ និងដាំដោយត្បូងទទឹម។ ចម្លាក់អប្សរានៅប្រាសាទអង្គរវត្តមានម៉ូដក្រវិលរាប់រយប្រភេទខុសៗគ្នា។ វាផ្តល់នូវសោភ័ណភាពបែបថ្លៃថ្នូរ និងអំណាចដល់រូបចម្លាក់។ អប្សរាពាក់ "សង្វារ" ឬខ្សែកដែលមានទំហំធំ និងរចនាជាច្រើនជាន់។ ខ្សែកទាំងនេះគ្របដណ្តប់លើស្មា និងដើមទ្រូងយ៉ាងសមសួន។ នៅចំកណ្តាលខ្សែក តែងតែមានត្បូងធំមួយគ្រាប់ជាចំណុចកណ្តាល។ អប្សរាខ្លះពាក់ខ្សែករាងជាអក្សរ "X" ដែលខ្វែងគ្នានៅចន្លោះដើមទ្រូង។ គ្រឿងលម្អនេះជួយបញ្ជាក់ពីភាពរឹងមាំ និងភាពទន់ភ្លន់ក្នុងពេលតែមួយ។ សង្វារគឺជាគ្រឿងលម្អដែលមិនអាចខ្វះបានសម្រាប់តួអង្គអប្សរាក្នុងរបាំបុរាណ។ វាធ្វើឱ្យដងខ្លួនរបស់អប្សរាមើលទៅកាន់តែមានភាពទាក់ទាញ និងអស្ចារ្យ។ ខ្សែកខ្លះមានលក្ខណៈរឹងមាំដូចជាមាសសន្លឹកដែលត្រូវបានដំយ៉ាងហ្មត់ចត់។ ភាពលម្អិតនៃខ្សែកបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ជាងចម្លាក់។ អប្សរាពាក់ អលង្ការ ហៅថាកងដើមដៃ ដែលស្ថិតនៅចន្លោះស្មា និងកែងដៃ។ កងដើមដៃទាំងនេះមានរាងក្រាស់ និងមានក្បាច់ភ្ញីទេសយ៉ាងរស់រវើក។ នៅកដៃ អប្សរាពាក់កងដៃច្រើនជាន់ ដែលជួនកាលមានដល់ទៅ ៥ ឬ ៦ កង។ កងដៃទាំងនេះជួយរំលេចចលនាដៃក្នុងពេលរាំឱ្យកាន់តែស្រស់ស្អាត។ វាជានិមិត្តរូបនៃទ្រព្យសម្បត្តិ និងសិរីសួស្តីនៃឋានសួគ៌។ សម្ភារៈមាស និងត្បូងត្រូវបានប្រើប្រាស់ដើម្បីបង្កើនពន្លឺចែងចាំង។ ចម្លាក់អប្សរានៅប្រាសាទបន្ទាយស្រី មានគ្រឿងលម្អដៃដ៏ល្អិតល្អន់បំផុត។ កងដៃនិងកងជើងច្រើនតែមានម៉ូដដូចគ្នាដើម្បីបង្កើតតុល្យភាព។ វាបង្ហាញពីភាពសុខដុមរមនានៃការតុបតែងខ្លួនរបស់ស្ត្រីខ្មែរបុរាណ។ អប្សរាពាក់ "ខ្សែក្រវាត់" ធំៗដែលដាំដោយត្បូង និងមានក្បាច់រំយោល។ ខ្សែក្រវាត់នេះជួយទប់សំពត់ចងក្បិន ឱ្យនៅជាប់នឹងចង្កេះយ៉ាងណែន។ មានរំយោលមាសធ្លាក់មកខាងមុខ ដែលរេទៅតាមចង្វាក់នៃការដើរ ឬរាំ។ នៅកជើង អប្សរាពាក់ "កងជើង" ដែលមានសម្លេងពិរោះនៅពេលធ្វើចលនា។ កងជើងទាំងនេះមានរាងមូលក្រាស់ និងមានក្បាច់ចម្លាក់យ៉ាងល្អិតល្អន់។ ការពាក់កងជើងបង្ហាញពីភាពទន់ភ្លន់ និងឫកពាដ៏រាបសារបស់អប្សរា។ ខ្សែក្រវាត់អប្សរាជារឿយៗមានរាងជាស្លឹកពោធិ៍នៅចំកណ្តាល។ គ្រឿងលម្អចង្កេះទាំងនេះត្រូវបានធ្វើឡើងពីលោហៈធាតុមានតម្លៃបំផុត។ វាជួយរំលេចរាងរៅ "ចង្កេះអង្ក្រង" របស់អប្សរាឱ្យកាន់តែលេចធ្លោ។ គ្រឿងអលង្ការអប្សរាឆ្លុះបញ្ចាំងពីជំនឿលើ "ទេវរាជ" នៃអាណាចក្រខ្មែរ។ ពណ៌មាសនៃគ្រឿងអលង្ការតំណាងឱ្យពន្លឺព្រះអាទិត្យ និងភាពអមតៈ។ ត្បូងពណ៌ក្រហម និងខៀវ តំណាងឱ្យធាតុភ្លើង និងទឹកដែលទ្រទ្រង់លោក។ រាល់ក្បាច់ចម្លាក់លើគ្រឿងអលង្ការសុទ្ធតែមានអត្ថន័យទាក់ទងនឹងសកលលោក។ គ្រឿងអលង្ការទាំងនេះគឺជាមរតកដ៏មានតម្លៃដែលតារារបាំខ្មែរត្រូវថែរក្សា។ ការតុបតែងខ្លួនតាមបែបអប្សរា តម្រូវឱ្យមានការយកចិត្តទុកដាក់ និងពេលវេលាច្រើន។ វាគឺជាការរួមបញ្ចូលគ្នារវាងសិល្បៈចម្លាក់ គ្រឿងអលង្ការ និងរបាំបុរាណ។ ពិភពលោកស្គាល់កម្ពុជាតាមរយៈសម្រស់នៃគ្រឿងអលង្ការ និងរបាំអប្សរា។ គ្រឿងអលង្ការទាំងនេះនៅតែជាប្រភពនៃគំនិតច្នៃប្រឌិតសម្រាប់អ្នករចនាម៉ូដបច្ចុប្បន្ន។ អប្សរា និងគ្រឿងអលង្ការរបស់នាង គឺជាដួងព្រលឹងនៃសិល្បៈខ្មែរដ៏អមតៈ។